ការណាត់ជួបនៅតាមតូបមីគុយទាវចិញ្ចើមថ្នល់ គឺជាសិល្បៈនៃការរស់នៅបែបសាមញ្ញ ដែលអនុញ្ញាតឱ្យគូស្នេហ៍ខ្មែរបានផ្ដោតអារម្មណ៍លើគ្នាទៅវិញទៅមក ច្រើនជាងការរវល់នឹងសម្ភារៈនិយម។ នៅក្រោមពន្លឺភ្លើងចង្កៀងតូចៗដែលរាយប៉ាយតាមដងផ្លូវ ភាពកក់ក្តៅនៃទឹកស៊ុបដែលកំពុងរំងាស់ក្នុងឆ្នាំងធំៗ បានក្លាយជាសាក្សីនៃក្តីស្រឡាញ់ដ៏ស្មោះត្រង់។ ខ្យល់អាកាសត្រជាក់តិចៗនាពេលព្រលប់ លាយឡំជាមួយក្លិនឈ្ងុយនៃស្លឹកខ្ទឹម និងខ្ទឹមលីង បង្កើតបានជាបរិយាកាសដែលធ្វើឱ្យបេះដូងយើងកាន់តែជិតស្និទ្ធ។ ការអង្គុយលើកៅអីជ័រចម្រុះពណ៌នៅក្បែរចិញ្ចើមថ្នល់ ផ្តល់នូវអារម្មណ៍រំភើបបែបផ្សងព្រេង ក្នុងខណៈពេលដែលយើងកំពុងស្វែងរករសជាតិពិតនៃជីវិត។ យើងមិនត្រូវការតន្ត្រីប្រគំផ្ទាល់ដ៏ពិរោះនោះទេ ព្រោះសម្លេងនៃទីក្រុង គឺជាបទភ្លេងដ៏រស់រវើកសម្រាប់ការសន្ទនារបស់យើង។ ការជ្រើសរើសទីតាំងតូបដែលអ៊ូអរ បង្ហាញពីភាពចុះសម្រុង និងការចូលចិត្តភាពរស់រវើកនៃសង្គមខ្មែរ ដែលពោរពេញដោយភាពរាក់ទាក់។ ស្នាមញញឹមរបស់ដៃគូដែលឆ្លុះបញ្ចាំងតាមរយៈផ្សែងគុយទាវហុយៗ គឺជារូបភាពដ៏ស្រស់ស្អាតបំផុតដែលកាមេរ៉ាតម្លៃថ្លៃមិនងាយនឹងផ្ដិតយកបាន។ ភាពរ៉ូមែនទិកនៅក្នុងបរិបទនេះ គឺការដែលយើងអាចសើចសប្បាយ និងនិយាយរឿងកំប្លែងបានយ៉ាងសេរី ដោយមិនបាច់បារម្ភពីក្រសែភ្នែកអ្នកដទៃ។ រាល់ពេលដែលយើងអង្គុយទល់មុខគ្នាលើតុជ័រតូចមួយ វាហាក់បីដូចជាពិភពលោកទាំងមូលត្រូវបានបង្រួមមកនៅត្រឹមតែចម្ងាយមួយចង្កឹះប៉ុណ្ណោះ។ ការណាត់ជួបបែបនេះ គឺជាការរំលឹកយើងថា សេចក្តីសុខដែលស្ថិតស្ថេរបំផុត ជារឿយៗកើតចេញពីរឿងរ៉ាវដែលសាមញ្ញបំផុតនៅក្នុងជីវិត។ ទោះបីជាជម្រើសរវាង មីលឿង ឬ គុយទាវសរសៃតូច ខុសគ្នាក៏ដោយ ប៉ុន្តែការដែលយើងអាចចែករំលែកចានអាហារជាមួយគ្នា បង្ហាញពីភាពគ្មានដែនកំណត់នៃក្តីស្រឡាញ់។ ការកម្ម៉ង់ មីសាច់ជ្រូកចិញ្ច្រាំ ដែលមានរសជាតិដិត គឺជាការបន្ថែមថាមពលដល់ការសន្ទនាឱ្យកាន់តែមានភាពជក់ចិត្ត និងមានន័យ។ យើងតែងតែសង្កេតមើលដៃគូថាតើគេចូលចិត្តថែមម្ទេសប៉ុន្មាន ឬចូលចិត្តញ៉ាំបន្លែប្រភេទណា ដែលនេះគឺជាការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់បំផុត។ សំឡេងស្រូប មីសរសៃធំ ឬ គុយទាវខគោ យ៉ាងឆ្ងាញ់ពិសា គឺជាការបញ្ជាក់ថាអាហារពេលល្ងាចនេះ ពិតជាអស្ចារ្យជាងអាហារក្នុងសណ្ឋាគារទៅទៀត។ រសជាតិទឹកស៊ុបដែលផ្អែមចេញពីឆ្អឹង និងគ្រឿងផ្សំខ្មែរពិតៗ ធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ និងបាត់អស់ភាពនឿយហត់ពីការងារពេញមួយថ្ងៃ។ ការជួយសម្រួលគ្រឿងផ្សំឱ្យត្រូវមាត់ដៃគូ មុនពេលគេចាប់ផ្តើមញ៉ាំ គឺជាការបង្ហាញពីភាពជាអ្នកថែរក្សាដ៏គួរឱ្យទុកចិត្តម្នាក់។ សូម្បីតែការញ៉ាំមីគោក លាយជាមួយទឹកជ្រលក់ពិសេស ក៏អាចក្លាយជាប្រធានបទដែលយើងជជែកគ្នាពីបច្ចេកទេសធ្វើម្ហូបយ៉ាងសប្បាយរីករាយ។ ភាពរីករាយនៃការញ៉ាំអាហារហិរៗរហូតដល់ហូរទឹកភ្នែក រួចសម្លឹងមើលមុខគ្នាហើយសើច គឺជាចំណងមិត្តភាពដ៏រឹងមាំមួយ។ មិនថាជាមីស៊ុប ឬគុយទាវទឹកទេ សំខាន់បំផុតគឺរសជាតិនៃការយល់ចិត្តគ្នាដែលបានលាយឡំនៅក្នុងចានអាហារនោះ។ យុវវ័យខ្មែរសម័យថ្មីកាន់តែយល់ច្បាស់ថា សេចក្តីថ្លៃថ្នូរមិនមែនស្ថិតលើកន្លែងដែលយើងទៅនោះទេ ប៉ុន្តែស្ថិតលើគុណភាពនៃពេលវេលាដែលយើងផ្ដល់ឱ្យគ្នា។ ការជ្រើសរើសតូបមីគុយទាវចិញ្ចើមថ្នល់ គឺជាការគាំទ្រដល់អាជីវកម្មខ្នាតតូចក្នុងស្រុក និងការផ្សារភ្ជាប់ខ្លួនទៅនឹងជីវភាពពិតរបស់ប្រជាជន។ យើងរៀនសូត្រពីភាពអត់ធ្មត់ និងការបន្ទាបខ្លួន នៅពេលដែលយើងត្រូវរង់ចាំតុទំនេរនៅកណ្តាលចំណោមមនុស្សជាច្រើន។ ការឃើញគូស្នេហ៍ចំណាស់ៗមកអង្គុយញ៉ាំមីជាមួយគ្នា ធ្វើឱ្យយើងកាន់តែមានសេចក្តីសង្ឃឹម និងចង់សាងអនាគតដ៏យូរអង្វែងបែបនោះដែរ។ រាល់ដងផ្លូវដែលយើងធ្លាប់ឌុបគ្នាទៅញ៉ាំអី សុទ្ធតែបានក្លាយជាផែនទីនៃអនុស្សាវរីយ៍ដែលមិនអាចកាត់ថ្លៃបាន។ សូម្បីតែសំឡេងជួងកង់បី ឬសម្លេងស៊ីផ្លេឡានដែលជិះកាត់ ក៏ក្លាយជាផ្នែកមួយនៃបរិយាកាសណាត់ជួបដ៏ប្លែកភ្នែកប្លែកត្រចៀក។ ការស្លៀកពាក់បែបទាន់សម័យតែសាមញ្ញ មកអង្គុយញ៉ាំអាហារតាមផ្លូវ បង្ហាញពីភាពមានជឿជាក់លើខ្លួនឯង និងភាពជាម្ចាស់ការ។ យើងអាចទុកការងារដ៏ស្មុគស្មាញ និងទូរស័ព្ទដៃមួយឡែក ដើម្បីរីករាយជាមួយរសជាតិមីគុយទាវដែលនៅចំពោះមុខ។ ការដែលដៃគូសុខចិត្តមកអង្គុយកន្លែងបែបនេះជាមួយយើង បញ្ជាក់ថាគេស្រឡាញ់យើងដោយគ្មានលក្ខខណ្ឌ និងមិនប្រកាន់ឋានៈ។ ពេលវេលាដែលចំណាយនៅតាមចិញ្ចើមថ្នល់ ជារឿយៗជាពេលវេលាដែលយើងបាននិយាយគ្នានូវរឿងរ៉ាវក្នុងចិត្តច្រើនបំផុត។ ការសង្កេតមើលរបៀបដែលដៃគូប្រាស្រ័យទាក់ទងជាមួយអ្នកលក់ បង្រៀនយើងឱ្យស្គាល់ពីសុជីវធម៌ និងចិត្តសប្បុរសរបស់គេ។ យើងបង្កើតពិភពលោកតូចមួយជារបស់យើងផ្ទាល់ នៅកណ្តាលភាពមមាញឹកនៃទីក្រុងភ្នំពេញនាពេលរាត្រី។ រាល់តំណក់ទឹកស៊ុប និងសរសៃមីដែលយើងញ៉ាំ គឺជាការចែករំលែកនូវថាមពលវិជ្ជមានសម្រាប់ថ្ងៃស្អែក។ ការណាត់ជួបបែបនេះជួយឱ្យយើងកាត់បន្ថយសម្ពាធហិរញ្ញវត្ថុ និងផ្ដោតលើការសន្សំសំចៃសម្រាប់គោលដៅធំៗក្នុងជីវិត។ សេចក្តីសុខដែលកើតចេញពីការយល់ចិត្តគ្នា ធ្វើឱ្យសូម្បីតែទឹកដបធម្មតាក៏មានរសជាតិផ្អែមដូចទឹកឃ្មុំដែរ។ យើងមិនបាច់សម្តែងជាមនុស្សល្អឥតខ្ចោះឡើយ យើងគ្រាន់តែជាមនុស្សពីរនាក់ដែលស្រឡាញ់គ្នា និងចូលចិត្តញ៉ាំរបស់ឆ្ងាញ់ដូចគ្នា។ ការដើរថ្មើរជើងបន្តិចក្រោយពេលញ៉ាំមីរួច គឺជាពេលវេលាដ៏ផ្អែមល្ហែមសម្រាប់ការកាន់ដៃគ្នា និងមើលផ្កាយ។ ទោះបីជាជួបបញ្ហាប្រឈមក្នុងជីវិតយ៉ាងណាក៏ដោយ ការបានមកញ៉ាំគុយទាវក្តៅៗជាមួយគ្នា អាចជួយរំសាយទុក្ខកង្វល់បានមួយគ្រា។ ស្នាមប្រឡាក់ទឹកស៊ុបបន្តិចបន្តួចលើអាវ ជារឿយៗក្លាយជារឿងសើចសប្បាយដែលយើងនឹងយកមកនិយាយនៅថ្ងៃក្រោយ។ ការយល់ព្រមទៅញ៉ាំនៅតូបដែលដៃគូចូលចិត្ត ទោះបីជាយើងមិនសូវចូលចិត្តក៏ដោយ គឺជាការលះបង់ដ៏តូចតាចតែមានន័យធំធេង។ ស្នេហាសម័យថ្មីគឺការស្វែងរកសេចក្តីសុខក្នុងភាពសាមញ្ញ និងការឱ្យតម្លៃលើភាពពិត។ តូបមីគុយទាវចិញ្ចើមថ្នល់ នឹងនៅតែជាសញ្ញាសម្គាល់នៃវប្បធម៌យុវវ័យខ្មែរដែលពោរពេញដោយភាពច្នៃប្រឌិត និងក្តីស្រឡាញ់។ យើងជឿជាក់ថា ស្នេហាដែលរឹងមាំ គឺស្នេហាដែលធ្លាប់ឆ្លងកាត់ការអង្គុយញ៉ាំមីតាមផ្លូវជាមួយគ្នាដោយគ្មានភាពអៀនខ្មាស។ គ្រប់ចានមី និងគុយទាវដែលយើងបានញ៉ាំរួមគ្នា គឺជាដុំឥដ្ឋដែលសាងសង់នូវបន្ទាយនៃក្តីស្រឡាញ់ដ៏រឹងមាំ។ ការចងចាំដ៏ល្អបំផុតមិនមែនស្ថិតលើតម្លៃនៃបង្កាន់ដៃនោះទេ ប៉ុន្តែស្ថិតលើភាពកក់ក្តៅដែលយើងបានផ្តល់ឱ្យគ្នា។ ពិភពលោកអាចនឹងផ្លាស់ប្តូរទៅមុខយ៉ាងលឿន ប៉ុន្តែរសជាតិ និងបរិយាកាសបែបនេះនឹងនៅតែស្ថិតក្នុងបេះដូងយើងជានិច្ច។ យើងនឹងត្រលប់មកកន្លែងនេះម្តងទៀត ដើម្បីរំលឹកដល់ថ្ងៃដំបូងដែលយើងបានចាប់ផ្តើមស្វែងយល់ពីគ្នា។ ការមានមនុស្សម្នាក់ដែលយល់ចិត្ត និងសុខចិត្តរួមដំណើរជាមួយយើងគ្រប់កន្លែង គឺជាសំណាងដ៏អស្ចារ្យបំផុត។ សេចក្តីសុខពិតប្រាកដមិនឆ្ងាយប៉ុន្មានទេ គឺនៅត្រឹមតែចានមី និងគុយទាវដែលយើងកំពុងញ៉ាំជាមួយគ្នានេះឯង។ ចុងក្រោយ ស្នេហាយើងប្រៀបដូចជាទឹកស៊ុបគុយទាវ ដែលរិតតែរំងាស់យូរ រិតតែមានរសជាតិផ្អែមល្ហែមមិនចេះជិនណាយ។